ជាធម្មតា សាលារៀននៅក្នុងប្រទេសកម្ពុជាតែងតែអនុវត្តតាមប្រព័ន្ធសិក្សាដែលមានពីរវេន។ ក្នុងនោះគឺដោយសារ ចំនួនសិស្សមានច្រើន ហើយទំហំ និងចំនួននៃថ្នាក់រៀនក៏មានកំណត់ផងដែរ។ ចំពោះវេនសិក្សាទាំងពីរ គឺមានវេនព្រឹក និង វេនថ្ងៃ។ វេនព្រឹកចាប់ផ្ដើមពីម៉ោង៧:០០ឬ ៧:៣០នាទីព្រឹក ដល់ម៉ោង ១១:០០ ឬ ១១:៣០នាទីព្រឹក។ រីឯវេនថ្ងៃវិញ ចាប់ពីម៉ោង ១:០០ ឬ១:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ឬ៥:៣០នាទីល្ងាច។ ដោយឡែកសាលាឯកជន និងសាលាអន្តរជាតិខ្លះទៀតមានវេនសិក្សាតែមួយប៉ុណ្ណោះ ប៉ុន្តែពេញមួយថ្ងៃតែម្ដង។ ពោលគឺចាប់ពីម៉ោង៨ ព្រឹក ដល់ម៉ោង ៤ រសៀល ដោយមានម៉ោងសម្រាកអាហារថ្ងៃត្រង់។ ដំបូង យើងមកមើលពីទម្លាប់នៃវេនសិក្សាវេនពេលព្រឹកសិន ថាតើមានអ្វីខ្លះដែលសិស្សត្រូវធ្វើ។ ជាធម្មតា សិស្សានុសិស្សធ្វើដំណើរមកដល់សាលារៀនចន្លោះពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៧:០០ ព្រឹក។ សិស្សខ្លះធ្វើដំណើរដោយថ្មើរជើង ខ្លះទៀតជិះកង់ ឬ ឪពុកម្ដាយរបស់ពួកគេជូនមកជាដើម។ ចំំពោះឯកសណ្ឋានវិញ សិស្សដែលរៀននៅសាលារដ្ឋ ត្រូវពាក់អាវស ជាមួយនឹងសំពត់ ឬខោពណ៌ខៀវចាស់។ ដោយសិស្សស្រីត្រូវស្លៀកសំពត់ រីឯសិស្សប្រុសត្រូវស្លៀកខោ។ គ្រូបង្រៀនក៏ត្រូវស្លៀកពាក់សមរម្យ និងសមសួនពេលមកបង្រៀនផងដែរ។ នៅតាមសាលារដ្ឋ មុនចាប់ផ្ដើមរៀន តែងតែមានការគោរពទង់ជាតិជារៀងរាល់ព្រឹក មិនដែលខាននោះទេ។ ការគោរពទង់ជាតិរួមមានការច្រៀងភ្លេងជាតិ និងហូតទង់ជាតិឡើងលើ។ មុនពេលចាប់ផ្ដើមថ្នាក់រៀន សិស្សានុសិស្សត្រូវសម្អាតថ្នាក់ និងរៀបចំតុឱ្យបានស្អាតជារៀងរាល់ព្រឹកទៅតាមវេនសម្អាតផងដែរ។ ភាគច្រើន ថ្នាក់រៀនក្នុងមួយមុខវិជ្ជាត្រូវចំណាយពេលប្រមាណ ៤០ទៅ៥០នាទី។ មុខវិជ្ជាចម្បងដែលត្រូវបានបង្រៀននៅសាលារដ្ឋមានដូចជា ភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គមរួមមាន ប្រវត្តិ ភូមិ និងសីលធម៌។ ព្រមទាំងវិទ្យាសាស្ត្រដែលមាន រូបវិទ្យា គីមីវិទ្យា និងជីវៈវិទ្យាក្នុងនោះដែរ។ ភាគច្រើនសម្រាប់ភាសាបរទេស នៅសាលារដ្ឋមានបង្រៀនតែភាសាអង់គ្លេសប៉ុណ្ណោះ។ តែសម្រាប់សាលាឯកជនវិញ អាចនឹងមានភាសាចិន បារាំង ឬ ភាសាផ្សេងៗអាស្រ័យទៅតាមកាលវិភាគរបស់សាលា។ សាលាឯកជនខ្លះក៏មានបន្ថែមម៉ោងកុំព្យូទ័រ កីឡា សិល្បៈ ឬ រៀនគួរបន្ថែមទៅក្នុងកាលវិភាគពួកគេផងដែរ។ ជាទូទៅម៉ោងចេញលេងនៅគ្រប់សាលាគឺចន្លោះពី ១០ទៅ១៥នាទី។ ហើយភាគច្រើន គេចេញលេងពេលពាក់កណ្ដាលព្រឹក ឬ ពាក់កណ្ដាលរសៀល។ ម៉ោងចេញលេង សិស្សច្រើនតែទៅទិញនំចំណី ពីអ្នកលក់នៅក្នុងសាលា ឬតាមរបងសាលា។ សិស្សដែលរៀននៅតាមសាលារដ្ឋតែងតែត្រឡប់ទៅផ្ទះវិញអំឡុងពេលបាយថ្ងៃត្រង់ ប្រសិនបើពួកគេរៀនតែវេនព្រឹក។ សម្រាប់អ្នករៀនពីរវេន ឬ ពេញមួយថ្ងៃ គេខ្ចប់អាហារមកពីផ្ទះ ឬ ទិញបាយញុាំនៅសាលា។ ចំពោះសិស្សដែលមានជីវភាពធូរធារ ឪពុកម្ដាយគេអាចនឹងមកយកគេទៅផ្ទះញុាំបាយ រួចសម្រាកសិនទើបមករៀនវិញ។ ឬ គ្រាន់តែឱ្យលុយពួកគេសម្រាប់ញុាំអីនៅសាលា។ ចំណែកវេនសិក្សាពេលថ្ងៃវិញ ក៏មិនសូវខុសគ្នាពីវេនព្រឹកប៉ុន្មានដែរ។ គេត្រូវសិក្សមុខវិជ្ជាសំខាន់ៗដែលបានរៀបរាប់ខាងលើដូចគ្នា។ នៅតាមជនបទ តាមសាលាខ្លះអាចនឹងបន្ថែមកាលវិភាគបង្រៀនរាំរបាំខ្មែរផងដែរ។ ជាទូទៅវេនសិក្សាទាំងពីរ បញ្ចប់នៅម៉ោង ១១ព្រឹក និង ៥ ល្ងាច។ មុនចេញពីថ្នាក់ សិស្សត្រូវប្រមូលសំរាម និង រៀបចំទុកដាក់កៅអីឱ្យបានស្អាតបាត។ គេត្រូវនិយាយជំរាបលាគ្រូដោយលើកដៃសំពះផងដែរ។ សរុបមក កាលវិភាគសាសារៀននៅប្រទេសកម្ពុជាជាពិសេសនៅតាមសាលារដ្ឋមិនសូវជាស្មុគស្មាញ និងមាមាញឹកប៉ុន្មានទេ។